បន្ទាប់មកគឺម្ហូប “ញាំបួស” ដែលជាប្រភេទអាហារបួសពេញនិយមនៅកម្ពុជា ដោយមានបន្លែច្រើនប្រភេទ។ ញាំគឺជាមុខម្ហូបបួសមួយ ដែលប្រើបន្លែស្រស់ៗដូចជា ត្រសក់ ស្ពៃក្ដោប ការ៉ុត និងផ្លែស្វាយខ្ចី លាយជាមួយទឹកត្រីបួស ម្ទេស ខ្ទឹមស ស្លឹកជី និងសណ្ដែកដីលីង ដែលមានរសជាតិឆ្ងាញ់ ។ វាមានរសជាតិជូរ ហឹរ ផ្អែម ប្រៃ ជារសជាតិមួយ ដែលប្រជាជនខ្មែរចូលចិត្ត និងសមស្របសម្រាប់ជាអាហារបួស។